ការជ្រើសរើសមុខជំនាញវិជ្ជាជីវៈដែលពេញនិយមនិងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារ គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់សិស្សានុសិស្សគ្រប់រូបដែលត្រៀមខ្លួនចូលបម្រើការងារ។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន វិស័យជាច្រើនកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ ដែលបានបង្កើតនូវឱកាសការងារជាច្រើនសម្រាប់ធនធានមនុស្សដែលមានជំនាញច្បាស់លាស់។ ក្នុងចំណោមវិស័យទាំងអស់ មានវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍ មេកានិក និងបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង។ វិស័យទាំងនេះត្រូវបានគេចាត់ទុកថាជាជំនាញដែលមានតម្រូវការខ្ពស់និងមានអនាគតល្អ។ វិស័យ បដិសណ្ឋារកិច្ច និងទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ព្រោះថាប្រទេសយើងមានតំបន់ទេសចរណ៍ល្បីៗជាច្រើនដូចជាប្រាសាទអង្គរវត្ត ឆ្នេរខ្សាច់កោះរុង និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ វិស័យនេះបានផ្តល់ឱកាសការងារយ៉ាងទូលំទូលាយដល់យុវជនខ្មែរ ហើយតម្រូវការបុគ្គលិកជំនាញក៏នៅតែបន្តកើនឡើងជានិច្ច។ បុគ្គលិកដែលមានជំនាញបដិសណ្ឋារកិច្ចត្រូវបានត្រូវការនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនទេសចរណ៍ និងរមណីយដ្ឋានគ្រប់ប្រភេទ។ ដើម្បីធ្វើការនៅក្នុងវិស័យនេះ អ្នកត្រូវមានជំនាញទន់ល្អដូចជា ការទំនាក់ទំនងប្រកបដោយភាពរស់រវើក ក្រមសីលធម៌ការងារខ្ពស់ និងភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវជាតិនិងអន្តរជាតិ។ ការចេះភាសាបរទេសដូចជា ភាសាអង់គ្លេស ភាសាចិន ឬភាសាបារាំង ក៏ជាគុណសម្បត្តិដ៏ប្រសើរមួយ។ ដែលអាចធ្វើឱ្យអ្នកមានឱកាសការងារកាន់តែខ្ពស់និងទទួលបានប្រាក់ខែល្អប្រសើរ។ អាជីពនៅក្នុងវិស័យនេះមានការរីកចម្រើនខ្លាំង ហើយអ្នកអាចឡើងឋានៈពីបុគ្គលិកសាមញ្ញរហូតដល់អ្នកគ្រប់គ្រងឬម្ចាស់អាជីវកម្មផ្ទាល់ខ្លួនបាន។ វិស័យ មេកានិក ក៏ជាជំនាញមួយដែលកំពុងមានតម្រូវការខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ដោយសារតែការកើនឡើងនៃចំនួនយានយន្តគ្រប់ប្រភេទទាំងម៉ូតូ ឡាន និងគ្រឿងយន្តឧស្សាហកម្ម។ អាជីពជាជាងមេកានិកមិនត្រឹមតែជាការជួសជុលរថយន្តនោះទេ។ ប៉ុន្តែក៏ជាការវិភាគបញ្ហា ប្រតិបត្តិការម៉ាស៊ីន និងការថែទាំយានយន្តឱ្យមានដំណើរការល្អ។ ដើម្បីក្លាយជាជាងមេកានិកដែលមានជំនាញ អ្នកត្រូវតែមានចំណេះដឹងផ្នែកបច្ចេកទេសរឹងមាំ និងមានការអនុវត្តជាក់ស្តែងជាប្រចាំ។ ជំនាញសំខាន់ៗដែលអ្នកត្រូវការរួមមាន ការប្រើប្រាស់ឧបករណ៍ជួសជុល យល់ដឹងពីប្រព័ន្ធអគ្គិសនីរបស់រថយន្ត និងដោះស្រាយបញ្ហាផ្សេងៗ។ អ្នកក៏អាចជ្រើសរើសជំនាញឯកទេសបន្ថែមដូចជា ផ្នែកជួសជុលម៉ាស៊ីនត្រជាក់ ផ្នែកប្រព័ន្ធហ្វ្រាំង ឬផ្នែកប្រព័ន្ធតិចណូឡូជីក្នុងឡានទំនើបៗជាដើម។ តម្រូវការសម្រាប់ជាងមេកានិកដែលមានជំនាញគឺមានស្ថេរភាព។ ហើយប្រាក់ចំណូលក៏មានលក្ខណៈល្អប្រសើរដោយសារតែសេវាជួសជុលយានយន្តគឺជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន។ នៅក្នុងយុគសម័យឌីជីថលនេះ វិស័យ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) បានក្លាយជាក្បាលម៉ាស៊ីនមួយដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ ជំនាញផ្នែក ICT គឺមានតម្រូវការខ្ពស់ទាំងនៅក្នុងក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នរដ្ឋាភិបាល។ អ្នកអាចធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញអ៊ីនធឺណិត អ្នករចនាគេហទំព័រ ឬអ្នកជំនាញផ្នែកសុវត្ថិភាពព័ត៌មានជាដើម។ ដើម្បីទទួលបានជោគជ័យនៅក្នុងវិស័យនេះ អ្នកត្រូវតែមានសមត្ថភាពគិតប្រកបដោយតក្ក ចេះដោះស្រាយបញ្ហា និងមានឆន្ទៈចង់រៀនសូត្រពីបច្ចេកវិទ្យាថ្មីៗជានិច្ច។ ប្រាក់ខែនៅក្នុងវិស័យ ICT ជាទូទៅមានកម្រិតខ្ពស់ ហើយឱកាសការងារក៏មានភាពទូលំទូលាយទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ ការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នបានធ្វើឱ្យជំនាញនេះមានភាពចាំបាច់និងមិនអាចខ្វះបាននៅក្នុងក្រុមហ៊ុនគ្រប់ប្រភេទ។ សរុបសេចក្តីមក មុខជំនាញវិជ្ជាជីវៈទាំងបីខាងលើនេះគឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។ ការជ្រើសរើសជំនាញដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តនិងសមត្ថភាពផ្ទាល់ខ្លួននឹងជួយឱ្យអ្នកមានការងារល្អធ្វើ ហើយមានអនាគតភ្លឺស្វាង។